ខាងក្រោមនេះគឺជាមុខម្ហូបដែលគេពេញនិយមចម្អិនជាមួយត្រីទន្លេ ដោយមានរសជាតិឈ្ងុយឆ្ងាញ់។ ទឹកគ្រឿង គឺជាមុខម្ហូបដ៏ពេញនិយមមួយប្រភេទមានលក្ខណៈដូចជាទឹកជ្រលក់ ឬអន្លក់ ដែលគេអាចយកទៅបរិភោគជាមួយបន្លែស្រស់ៗ និងមានរសជាតិឆ្ងាញ់។ គ្រឿងផ្សំសំខាន់គឺ ត្រីទន្លេ មានដូចជាត្រីរ៉ស់ ត្រីអណ្ដែង ឬត្រីឆ្ពិន និងបន្លែមានដូចជា ម្ទេស ខ្ទឹមស ខ្ទឹមក្រហម ទឹកត្រី ស្ករស អំពិលទុំឬក្រូចឆ្មារ និងសណ្ដែកដីលីង។ វិធីធ្វើ គេយកត្រីទន្លេ ដូចជាត្រីរ៉ស់ ត្រីអណ្ដែង ឬត្រីឆ្ពិន មកស្ងោរឱ្យឆ្អិន រួចបេះយកតែសាច់សុទ្ធ។ បន្ទាប់មក គេបុកគ្រឿងផ្សំដូចជា ម្ទេស ខ្ទឹមស ខ្ទឹមក្រហម បញ្ចូលគ្នាឱ្យម៉ដ្ឋល្អ។ យកគ្រឿងដែលបុកនេះទៅឆាជាមួយសាច់ត្រី រួចថែមទឹកត្រី ស្ករស អំពិលទុំ ឬក្រូចឆ្មារ និងទឹកឆ្អិនបន្តិច។ ជាចុងក្រោយ គេអាចថែមសណ្ដែកដីលីងបុក ដើម្បីបង្កើនរសជាតិ និងភាពខាប់។ ហើយវាមានរសជាតិជូរ ហឹរ ប្រៃ និងផ្អែម ដែលលាយឡំគ្នា បង្កើតបានជារសជាតិពិសេសមួយបែប ដែលធ្វើឱ្យទាក់ទាញចិត្តអ្នកទទួលទាន។ រីឯរបៀបក្នុងការញ៉ាំវិញ គឺយើងញ៉ាំជាមួយបន្លែស្រស់ៗ ដូចជា ត្រសក់ ស្ពៃក្ដោប សណ្ដែកកួរ ឬបន្លែស្ងោរ និងបាយក្តៅៗ។